សិល្បៈស្ថាបត្យកម្មខ្មែរសម័យអង្គរ គឺជាយុគសម័យដ៏រុងរឿងបំផុតមួយក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលបានបន្សល់ទុកនូវប្រាសាទដ៏អស្ចារ្យជាច្រើន។ សម័យកាលនេះត្រូវបានកំណត់ដោយ រចនាបថ ជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីការវិវត្តនៃគំនិតសាសនា នយោបាយ និងទេពកោសល្យសិល្បៈរបស់បុព្វបុរសខ្មែរ។ ក្នុងចំណោមរចនាបថដំបូងៗនៃសម័យអង្គរ រចនាបថ បាខែង ដើរតួនាទីយ៉ាងសំខាន់។ រចនាបថបាខែង ត្រូវបានក៏សាងឡើងដោយព្រះបាទយសោវ្ម័នទី១ ដែលបានសោយរាជ្យនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ (គ.ស. ៨៨៩-៩១២)។ ព្រះអង្គបានផ្លាស់រាជធានីពីហរិហរាល័យ មកកាន់តំបន់អង្គរបច្ចុប្បន្ន ហើយបានកសាងទីក្រុងថ្មីមួយឈ្មោះថា យសោធរបុរៈ ដែលមានភ្នំបាខែងជាចំណុចកណ្ដាល។ លក្ខណៈពិសេសនៃរចនាបថបាខែងប្រាសាទភ្នំ ជាលក្ខណៈលេចធ្លោមួយនៃរចនាបថនេះ គឺការសាងសង់ប្រាសាទលើ ភ្នំធម្មជាតិ ឬភ្នំដែលបានចាក់ដីខ្ពស់ៗ។ ប្រាសាទភ្នំបាខែង គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃរចនាបថនេះ។ ប្រាសាទភ្នំតំណាងឱ្យ ភ្នំព្រះសុមេរុ ដែលជាលំនៅដ្ឋានរបស់ទេពតា នៅក្នុងជំនឿព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។ នេះបង្ហាញពីបំណងចង់តភ្ជាប់ផែនដីទៅនឹងឋានសួគ៌ និងលើកតម្កើងព្រះរាជាឱ្យស្មើនឹងទេពតា។ រាងសាជី ឬពីរ៉ាមីតប្រាសាទមានលក្ខណៈជា រាងសាជី ឬ ពីរ៉ាមីត ដោយមានជាន់ ឬថ្នាក់ជាច្រើនឡើងទៅលើ។ ប្រាសាទភ្នំបាខែង មានថ្នាក់៥ជាន់ បូកនឹងជាន់មូលដ្ឋាន។ ជណ្តើរចោតនៅគ្រប់ទិសទាំងបួន តំណាងឱ្យផ្លូវឡើងទៅកាន់ឋានសួគ៌ ដែលតម្រូវឱ្យមានការខិតខំ និងការតស៊ូ។ សម្ភារៈសំណង់នៅសម័យបាខែង គេនៅតែបន្តប្រើប្រាស់ ឥដ្ឋ ក្នុងការសាងសង់ប្រាសាទជាចម្បង ដូចជាប្រាសាទបាខែងផ្ទាល់ និងប្រាសាទភ្នំក្រោម។ ទោះជាយ៉ាងណា ក៏មានការប្រើប្រាស់ ថ្មភក់ កាន់តែច្រើនឡើងៗផងដែរ ជាពិសេសសម្រាប់ការតុបតែងលម្អ រូបចម្លាក់ និងខ្លោងទ្វារ។ នេះជាការចាប់ផ្តើមនៃនិន្នាការប្រើថ្មភក់ដែលនឹងលេចធ្លោក្នុងរចនាបថក្រោយៗ។ ចំនួនប៉ម ប្រាង្គលក្ខណៈពិសេសមួយទៀតគឺ ប្រាសាទមានប៉មច្រើន ជាពិសេស ៣ ឬ ៥ ប៉មនៅលើកំពូល ដែលតម្រៀបគ្នាតាមទិសសំខាន់ៗ។ នៅប្រាសាទបាខែង មានប្រាង្គចំនួន ប្រាំ នៅលើកំពូល តំណាងឱ្យព្រះទាំងប្រាំអង្គ បួនជ្រុង និងមួយកណ្តាល ហើយនៅជុំវិញនោះមានប្រាង្គតូចៗជាច្រើនទៀតសរុប ១០៨ ប្រាង្គ ដែលតំណាងឱ្យលក្ខណៈពិសិដ្ឋនៃលេខនេះក្នុងជំនឿព្រហ្មញ្ញសាសនា។ ចម្លាក់លម្អលើថ្មភក់នៅរចនាបថបាខែងមានលក្ខណៈ ទន់ភ្លន់ លម្អិត និងរស់រវើក។ ការឆ្លាក់ ទេពអប្សរ ឬ ទេវតា ត្រូវបានគេឃើញមានច្រើននៅលើជញ្ជាំងប្រាសាទ ជាពិសេសនៅលើសសរពេជ្រ ឬផ្តែរ។ រូបចម្លាក់សត្វតំណាងដូចជា សត្វសិង្ហ នៅតាមជណ្ដើរឡើង ក៏ជាលក្ខណៈលេចធ្លោដែរ។ ប្លង់ប្រាសាទមានលក្ខណៈ ស៊ីមេទ្រី ដោយមានទិសសំខាន់ៗទាំងបួន។ ជួនកាលមានតួប៉មរណបតូចៗព័ទ្ធជុំវិញ។ ដំណាក់កាលនៃរចនាបថបាខែង បានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ យសោវរ្ម័នទី១ (គ.ស. ៨៨៩ ដល់ គ.ស.៩០០)។ ប្រាសាទភ្នំបាខែងជាស្នូលនៃអតីត រាជធានីយសោធបុរៈ ឬ ភ្នំកណ្តាល។ អ្នកស្រាវជ្រាវពីប្រវត្តិសិល្បៈខ្មែរបានចាត់ទុក សំណង់ ប្រាសាទសំខាន់ៗ ដែលរាប់បញ្ចូលក្នុងរចនាបថនេះមាន ប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបូក ។ គេអាចរាប់បញ្ចូលប្រាសាទពីរទៀត ដែលស្ថិតនៅក្នុងរចនាបថនេះផងដែរ គឺ ប្រាសាទក្រវាន់ និង ប្រាសាទបក្សីចាំក្រុង ។ គេសង្កេតឃើញថា វិស័យស្ថាបត្យកម្មក្នុងសម័យនេះមាន វិវឌ្ឍន៍យ៉ាងខ្លាំងខាងបច្ចេកទេសសំណង់។ នេះគឺដោយសារស្ថាបត្យករបានជ្រើសរើស យកសម្ភារៈ សំណង់ជាប្រភេទ ថ្មភក់មកកសាងប្រាសាទធំៗ មានច្រើនជាន់ នៅលើខឿនខ្ពស់ ជាពិសេស គេនិយម កសាងប្រាសាទនៅលើភ្នំតែម្តង។ ផ្តែរ ក្បាច់ផ្តែរនៅក្នុងរចនាបថនេះ បានរក្សាទុកនូវក្បូរក្បាច់លម្អផ្នែកខ្លះនៃ រចនាបថព្រះគោ។ នៅចំកណ្តាលដងធ្នូលម្អដោយរូបរាហ៊ូ ឬ ក្បាលដំរីមានរូបទេវៈជិះពីលើដូចរចនាបថព្រះគោ។ ចំណែកឯដងធ្នូវិញ គេលម្អដោយ មែកឈើមានរាងកោងស្រុតចុះបន្តិច រូបមនុស្សនៅលើដងធ្នូលែងមាន ទៀតហើយ ។ នៅចុងដងធ្នូ មានផ្តែរខ្លះលម្អដោយរូបក្បាលសឹង្ហ ខ្លះទៀតជារូបនាគ ។ ហោជាង នៅលើដងក្តារមានរូបដូចស្នាមជើងឆ្មា ហើយនៅខាងចុងដងក្តារ មានការរចនាជារូបក្បាលមករ ។ ក្នុងផ្ទៃហោជាង ច្រើនមានការលម្អដោយ ក្បាច់ស្លឹកឈើលាយឡំ ជាមួយនឹងរូបមនុស្ស។ បដិមា ក្នុងរចនាបថនេះ មានរាងមាំ មាឌធំ ឈរត្រង់ មានទឹកមុខស្ងួត ចិញ្ចើមទាំងពីរត្រង់ហើយជាប់គ្នា ភ្នែកនិងបបូរមាត់មានរាងជារង្វង់ពីរផ្នត់ យ៉ាងច្បាស់ ។ ចំណែកពុកចង្កានិងជើងសក់វិញ គឺជាប់គ្នាតែម្តង។ ទេវរូបភេទប្រុសស្លៀកពាក់សំពត់សារបាប់ខ្លីជីបជាផ្នត់ធំៗរឹបត្រង់ភ្លៅ មានជាយធ្លាក់សំយាកលើភ្លៅខាងឆ្វេង និង មានជាយរាងដូចកន្ទុយត្រីពីរជាន់ ទម្លាក់ចុះក្រោមចំពីខាងមុខដែលជាយខាងក្រៅវែងជាងជាយខាងក្នុង មានខ្សែក្រវាត់រឹបពីលើចង្កេះសំពត់មួយជាន់ទៀត។ ទេវរូបភេទស្រីស្លៀកសំពត់ សារបាប់វែងមានផ្នត់ញឹកជាយខាងលើធ្លាក់រំភាយចំពីមុខ ។ រចនាបថបាខែង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដែលបានត្រួសត្រាយផ្លូវសម្រាប់រចនាបថស្ថាបត្យកម្មដ៏អស្ចារ្យនាពេលក្រោយៗទៀត ដូចជារចនាបថអង្គរវត្ត និងបាយ័ន ដោយបង្ហាញពីការផ្លាស់ប្តូរពីការប្រើឥដ្ឋទៅថ្មភក់ និងការអភិវឌ្ឍប្រាសាទភ្នំដ៏ធំសម្បូរបែប។